ផ្លែទឹកដោះជាផ្លែឈើដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជា ដែលប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈចូលចិត្តទទួលទាន ព្រោះវាសម្បូរទៅដោយរសជាតិផ្អែមឆ្ងាញ់ និងក្លិនក្រអូបឈ្ងុយ។ មូលហេតុចម្បងដែលធ្វើឲ្យផ្លែឈើនេះពេញនិយមគឺដោយសារតែរសជាតិផ្អែមដ៏ត្រជាក់របស់វា។ នៅពេលទទួលទាន ផ្លែទឹកដោះបង្កើតបានអារម្មណ៍ស្រស់ស្រាយ ជាពិសេសនៅក្នុងអាកាសធាតុក្តៅដូចនៅប្រទេសកម្ពុជា។ លើសពីនេះ ផ្លែទឹកដោះក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដ៏មានប្រយោជន៍ដូចជាវីតាមីន A, B, និង C រួមទាំងសារធាតុរ៉ែផ្សេងៗទៀតដូចជាជាតិកាល់ស្យូម ម៉ាញ៉េស្យូម និងជាតិដែក ដែលជាសារធាតុសំខាន់សម្រាប់សុខភាពរាងកាយ។ បន្ថែមពីលើរសជាតិ និងគុណប្រយោជន៍ ផ្លែទឹកដោះក៏ងាយស្រួលរកទិញផងដែរ។ ផ្លែឈើនេះមានលក់នៅគ្រប់ទីផ្សារទូទាំងប្រទេស ហើយតម្លៃក៏សមរម្យ។ ភាគច្រើននៃផ្លែទឹកដោះដែលយើងឃើញលក់នៅក្នុងប្រទេស គឺត្រូវបានដាំដុះនៅក្នុងស្រុកផ្ទាល់ ដែលធ្វើឲ្យតម្លៃសមរម្យ និងងាយស្រួលទិញ។ ទាំងអស់នេះហើយដែលជាកត្តាធ្វើឲ្យផ្លែទឹកដោះក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបបអាហារប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ផ្លែទឹកដោះត្រូវបានគេចាត់ទុកថាជារដូវកាលដ៏ល្អបំផុតសម្រាប់ទទួលទានគឺចាប់ពី ខែមករា រហូតដល់ខែមេសា ជារៀងរាល់ឆ្នាំ។ ក្នុងកំឡុងពេលនេះ ផ្លែទឹកដោះសម្បូរផលច្រើនបំផុតនៅទូទាំងប្រទេសកម្ពុជា។ ដោយសារតែជាផ្លែឈើតាមរដូវកាល តម្លៃរបស់វាក៏ថោកជាងរដូវផ្សេងៗទៀត។ អាកាសធាតុនៅក្នុងប្រទេសកម្ពុជាមានភាពអំណោយផលដល់ការដាំដុះផ្លែទឹកដោះ ជាពិសេសនៅខែប្រាំង ដែលធ្វើឲ្យផ្លែឈើនេះមានរសជាតិផ្អែមឆ្ងាញ់ និងមានសាច់ទន់ល្មើយ។ ការដាំដុះនៅក្នុងស្រុកបានធ្វើឲ្យផ្លែឈើនេះមានភាពស្រស់ល្អ និងមានគុណភាពខ្ពស់ ដែលជាហេតុធ្វើឲ្យវាក្លាយជាផ្លែឈើពេញនិយមមួយប្រភេទសម្រាប់ប្រជាជនខ្មែរ។ ក្រៅពីការបរិភោគជាផ្លែឈើស្រស់ៗ ផ្លែទឹកដោះក៏អាចយកទៅកែច្នៃជាបង្អែមផ្លែទឹកដោះបានផងដែរ។ ដោយគ្រាន់តែជៀរយកសាច់ ហើយបន្ថែមទឹកដោះគោស្រស់ ទឹកដោះគោខាប់ និងទឹកកកជាការស្រេច។ ប្រទេសកម្ពុជាមានលក្ខខណ្ឌភូមិសាស្ត្រ និងអាកាសធាតុដ៏ល្អបំផុតសម្រាប់ការដាំដុះផ្លែទឹកដោះ។ មិនដូចផ្លែឈើខ្លះដែលពឹងផ្អែកលើការនាំចូលពីប្រទេសជិតខាងនោះទេ ផ្លែទឹកដោះត្រូវបានគេដាំដុះយ៉ាងទូលំទូលាយនៅក្នុងប្រទេសខ្មែរផ្ទាល់តែម្តង។ ដីមានជីជាតិ និងអាកាសធាតុត្រូពិចក្តៅសើមបានជួយឲ្យដើមទឹកដោះលូតលាស់ល្អ ផ្លែមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនក្រអូបឈ្ងុយ។ ដោយសារតែមានការអំណោយផលបែបនេះ កសិករនៅតាមបណ្តាខេត្តមួយចំនួនដូចជា កំពត និងកំពង់ស្ពឺ បានចាប់ផ្តើមដាំដុះផ្លែទឹកដោះជាលក្ខណៈកសិដ្ឋានពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ការដាំដុះក្នុងស្រុកនេះ មិនត្រឹមតែផ្តល់ឲ្យប្រជាជននូវផ្លែឈើស្រស់ៗ មានគុណភាពល្អ និងតម្លៃសមរម្យប៉ុណ្ណោះទេ ថែមទាំងបានជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កសិករខ្មែរផងដែរ។